បុគ្គលិកហាងកាហ្វេ ជាបុគ្គលដែលមានតួនាទីបម្រើ និងគ្រប់គ្រងនៅក្នុងហាងកាហ្វេ ដើម្បីផ្ដល់សេវាកម្មកាហ្វេទៅអតិថិជន។ បុគ្គលិកគួរត្រូវមាន សំដីទន់ភ្លន់ និងសុជីវធម៌គ្រប់គ្នាជាមួយអតិថិជន ហើយមានជំនាញប្រើប្រាស់កុំព្យូទ័រផ្នែកការិយាល័យដោយស្មោះត្រង់ និងអាចបត់បែនបាននឹងកាលវិភាគការងារ។ រីឯទីកន្លែងនៃហាងការហ្វេមានបរិយាកាសដែលជួយដល់ការសិក្សា ការបង្កើតគំនិតឆ្លាតវៃ និងការពិភាក្សាកិច្ចការងារ។ នៅក្នុងហាងកាហ្វេមួយចំនួន នៅរាជធានីភ្នំពេញ មានយុវជន និងសិស្ស-និស្សិតឱ្យតំលៃថា ហាងកាហ្វេជាទីតាំងសម្រាប់សិក្សា ធ្វើការងារជាកន្លែងពិភាក្សា។ ការបន្ទូរបន្ថយសម្លេង និងភាពតានតឹងផ្លូវចិត្ត ដែលជួយបង្កើនប្រសិទ្ធភាពពេលធ្វើការណ៍ និងការសិក្សា។ នៅកន្លែងខ្លះមានវប្បធម៌អានសៀវភៅដែលគាំទ្រនឹងការរៀនសូត្ររបស់បុគ្គលិក និងអតិថិជន។ ជាពិសេសក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទេសភាពហាងកាហ្វេនៅទីក្រុងភ្នំពេញបានរីកដុះដាលយ៉ាងខ្លាំង ហើយក្លាយជាមជ្ឈមណ្ឌលសង្គម និងវប្បធម៌មិនត្រឹមតែផ្ដល់ភេសជ្ជៈប៉ុណ្ណោះទេ។ ជាឧទាហរណ៍ គឺមានហាងកាហ្វេមួយឈ្មោះថា “កាហ្វេវប្បធម៌” ដែលមានទីតាំងនៅសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺហាងនេះមានលក្ខណៈខុសពីហាងកាហ្វេធម្មតាផ្សេងទៀត។ ពីព្រោះមានការតាំងបង្ហាញវត្ថុបុរាណខ្មែរ និងផលិតផលវប្បធម៌ជាប្រចាំ ដូចជា រនាត ឃ្មោះ សម្លៀកបំពាក់បុរាណ និងឧបករណ៍ភ្លេងប្រពៃណីជាដើមទៀត។ មិនទាំងស្រុងនោះទេ ពេលខ្លះសម្រាប់បុគ្គលិកធ្វើការក្នុងហាងកាហ្វេនៅទីក្រុងភ្នំពេញ ពួកគេមិនត្រឹមតែផ្តល់សេវាកម្មភេសជ្ជៈទេ ប៉ុន្តែអាចមានជំនាញក្នុងការបង្ហាញចំណេះដឹងវប្បធម៌ខ្មែរជាមួយភ្ញៀវភាគច្រើន។ ការចូលរួមបង្រៀនសកម្មភាពផ្នែកវប្បធម៌ដូចជា ការស្លៀកពាក់សម្លៀកបំពាក់បុរាណ និងការរៀនភ្លេងប្រពៃណី។ វប្បធម៌រងនៃហាងកាហ្វេនៅភ្នំពេញសំដៅទៅលើ របៀបរស់នៅ និងទំនាក់ទំនងសង្គម ដែលកើតឡើងក្នុងបរិយាកាសហាងកាហ្វេ ដូចជា ជាកន្លែងពាក់ព័ន្ធនឹងការជួបជុំ សិក្សា និងអាចធ្វើការផ្នែករដ្ឋបាលជាប្រចាំនៅទីនោះទៀតផង។ វប្បធម៌នេះមានលក្ខណៈពិសេសជាកន្លែងជួបជុំសង្គម យុវជន សិស្សនិស្សិត និងមនុស្សការងារជាច្រើន ធ្វើការសន្ទនា និងពិភាក្សាកិច្ចការងារសាលាជាដើម។ ក៏អាចបង្កើតការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកផងដែរ។ នៅទីនោះក៏មានវប្បធម៌អាន និងចែករំលែកចំណេះដឹង ព្រោះជាមុខងារសំខាន់មួយនៅហាងកាហ្វេមួយចំនួនដែលជួយកែលម្អការសិក្សា និងការរៀនសូត្រដល់ប្អូនសិស្សនិស្សិតផងដែរ។ ការរួមបញ្ចូលវប្បធម៌បុរាណខ្មែរ នៅហាងកាហ្វេខ្លះមានការតាំងបង្ហាញវត្ថុបុរាណ ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងការថែរក្សាទុកនៅវប្បធម៌ខ្មែរផងដែរ។ ជារៀងរាល់ថ្ងៃហាងកាហ្វេនៅភ្នំពេញក្លាយជាកន្លែងមួយសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវជន ឬអ្នកមានចំណាប់អារម្មណ៍ចំពោះសិល្បៈ វប្បធម៌ និងការសិក្សា។ ហាងកាហ្វេមិនត្រឹមតែជាភេសជ្ជៈទេ ប៉ុន្តែក្លាយជាមជ្ឈមណ្ឌលសង្គម និងវប្បធម៌ពេញលេញ។ តួនាទីរបស់អ្នកធ្វើការក្នុងហាងកាហ្វេ និងបុគ្គលិកបម្រើការ មានន័យសំខាន់ក្នុងការបង្កើតបទពិសោធន៍ល្អសម្រាប់អតិថិជន និងធានាសម្រស់នៃសេវាកម្មល្អ។ បុគ្គលិកបម្រើការ មានភារកិច្ចផ្គត់ផ្គង់សេវាកម្មជូនអតិថិជន ដូចជា ទទួលសំណើបញ្ជាទិញ បម្រើម្ហូប និងភេសជ្ជៈ សម្អាតតំបន់តុ និងបរិវេណ។ ដែលត្រូវធានាថាព្រឹត្តិការណ៍ក្នុងហាងដំណើរការយ៉ាងរលូន និងមានអតិថិជនពេញចិត្ត។ ពួកគេត្រូវតែមាន ឥរិយាបថល្អ និយាយសុភាព មានភាពរួសរាយរាក់ទាក់ និងឆាប់រហ័សក្នុងការឆ្លើយតប ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម និងទំនាក់ទំនងល្អជាមួយអតិថិជន។ ចំណុចសំខាន់ទៀត គឺការសហការជាក្រុមដើម្បីដោះស្រាយបញ្ហាណាមួយក្នុងការងារ ការគ្រប់គ្រងពេលវេលាល្អ និងការប្រឹក្សាគ្នាដោយសមរម្យ ដើម្បីធានាបរិយាកាសការងារល្អ។ ជំនាញបន្ថែមដែលពួកគេខ្លះត្រូវមាន គឺការចេះប្រើឧបករណ៍ និងគ្រឿងបរិក្ខារផ្សេងៗបានយ៉ាងមានជំនាញ និងមានសុវត្តិភាព។ នៅកន្លែងខ្លះជាពិសេសហាងធំៗ និងកន្លែងសហការងារមានបរិយាកាសសុខស្រួល សំរាប់ការអាន សិក្សា និងធ្វើការលើកុំព្យូទ័រ ព្រមទាំងសម្ភាសន៍កីឡា និងសេវាកម្មជំនួយរបស់បុគ្គលិក។ ចំពោះបញ្ហាប្រឈមវិញមានការប្រកួតប្រជែងខ្លាំង ចំនួនហាងកាហ្វេលើទីផ្សារច្រើន កើតមានកង្វល់អំពីបរិមាណអតិថិជន និងប្រាក់ចំណូល។ ការបង្កើតហាងថ្មីៗកើនឡើងជារៀងរាល់ឆ្នាំ ហាងខ្លះបានសម្រេចចិត្តបិទដំណើរការដោយសារបង្ហាញចំណូលមិនគ្រប់គ្រាន់លើការចំណាយប្រចាំថ្ងៃ។ រីឯលក្ខខណ្ឌការងារ និងប្រាក់ខែវិញបុគ្គលិកត្រូវធ្វើការជាទៀងទាត់ ៨ម៉ោង ក្នុងមួយថ្ងៃ និង ៤៨ម៉ោង ក្នុងមួយសប្តាហ៍ តាមច្បាប់ការងារកម្ពុជា។ ប្រាក់ខែមើលទៅលើសមត្ថភាព បទពិសោធន៍ និងតួនាទី ដែលប្រាក់ខែប្រហែលចន្លោះចាប់ពី១៧០ដុល្លារក្នុងមួយខែឡើងទៅ។ បញ្ហាប្រឈមដូចជា ការបំពេញម៉ោងធ្វើការមួយចំនួនបន្ថែម ឬលើសម៉ោង ក្នុងករណីដែលតម្រូវការលើសស្តង់ដារ។